បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រកម្ពុជា។ ការស្វែងយល់ពីសៀវភៅ និងអនុស្សាវរីយ៍របស់ពួកគេបានជួយឲ្យយើងអាចយល់កាន់តែច្បាស់ពីទុក្ខសោកដ៏ជូរចត់ដែលបានកើតឡើង។ មានស្នាដៃនិពន្ធជាច្រើនដែលបានសរសេរដោយអ្នករស់រានមានជីវិតផ្ទាល់ ដើម្បីកត់ត្រានិងចងចាំប្រវត្តិសាស្ត្រពិត។ ជាក់ស្តែងសៀវភៅ First They Killed My Father ដែលនិពន្ធដោយ អ្នកស្រីលួង អ៊ឹង ដែលសៀវភៅនេះបានរៀបរាប់ពីជីវិតផ្ទាល់របស់កញ្ញា។ នាងបានបង្ហាញពីការបែកបាក់គ្រួសារ ពីភាពភ័យខ្លាច ការអត់ឃ្លាន និងការតស៊ូដើម្បីរស់រានមានជីវិតក្នុងសម័យនោះ។ មួយវិញទៀត សៀវភៅ The Killing Fields ដែលនិពន្ធដោយអ្នកកាសែតអាមេរិកឈ្មោះ ស៊ីដនី ស្ឆេនបឺគ Sydney Schanberg និងអ្នកថតរូបខ្មែរឈ្មោះ ឌិត ប្រន។ សៀវភៅនេះបានរៀបរាប់ពីទំនាក់ទំនងរវាងអ្នកកាសែតអាមេរិកម្នាក់ និងអ្នកថតរូបខ្មែរម្នាក់ ដែលបានជួបប្រទះនឹងការជម្លៀសចេញពីទីក្រុង ការធ្វើពលកម្មធ្ងន់ធ្ងរ និងការរត់គេចខ្លួនពីរបបខ្មែរក្រហម។ វាបានបង្ហាញពីការលះបង់ និងការតស៊ូរបស់ពួកគេដើម្បីរស់។ ចំណែក សៀវភៅ Children of Cambodia’s Killing Fields: Memoirs by Survivors សៀវភៅនេះគឺជាការប្រមូលផ្តុំនូវអនុស្សាវរីយ៍ពីកុមារខ្មែរជាច្រើនរូបដែលបានរស់រានមានជីវិតពីរបបនោះ។ វាបានរៀបរាប់ពីរបួសផ្លូវចិត្ត ការបាត់បង់គ្រួសារ និងការប្រឹងប្រែងដើម្បីកសាងជីវិតជាថ្មីរបស់ពួកគេ។ សៀវភៅនេះបានបង្ហាញពីភាពរឹងមាំរបស់ជនរងគ្រោះក្នុងការបន្តជីវិតទៅមុខ ទោះបីជាមានការឈឺចាប់យ៉ាងណាក៏ដោយ។ បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាការឈឺចាប់ដែលមិនអាចបំភ្លេចបាន។ ពួកគេបានឆ្លងកាត់នូវទុក្ខសោក ការលំបាក និងការបាត់បង់ដែលហួសពីការស្មាន។ ដោយហេតុថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនរាប់លាននាក់ជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ជនបទដោយគ្មានការរៀបចំទុកជាមុន។ ដំណើរដ៏សែនលំបាកនេះបានធ្វើឲ្យពួកគេបាត់បង់សមាជិកគ្រួសារជាច្រើន។ មនុស្សជាច្រើនបានបាត់បង់ឪពុកម្ដាយ បងប្អូន កូនចៅ និងសាច់ញាតិជាទីស្រឡាញ់ដោយសារការសម្លាប់រង្គាល ការអត់ឃ្លាន និងជំងឺផ្សេងៗនៅតាមផ្លូវ។ ពេលទៅដល់ជនបទ ពួកគេត្រូវបានបង្ខំឲ្យធ្វើការនៅតាមវាលស្រែ និងការដ្ឋានសាងសង់ដោយគ្មានការសម្រាកគ្រប់គ្រាន់។ ពួកគេត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ហើយទទួលបានអាហារតិចតួចបំផុតដែលជាបបររាវត្រឹមតែ១វែក។ ការធ្វើពលកម្មហួសកម្លាំងនេះបានធ្វើឲ្យពួកគេខ្សោះកម្លាំង ឈឺ និងស្លាប់ជាបន្តបន្ទាប់។ នៅក្រោមរបបខ្មែរក្រហម ប្រជាជនត្រូវបានដកហូតសិទ្ធិសេរីភាពទាំងអស់ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន មិនត្រូវបានអនុញ្ញាតឲ្យប្រើលុយកាក់ និងមិនត្រូវបានអនុញ្ញាតឲ្យជួបជុំគ្រួសារឡើយ។ ជីវិតរបស់ពួកគេត្រូវតែបម្រើអង្គការតែមួយគត់។ ពួកគេរស់នៅដោយភាពភ័យខ្លាចជានិច្ច ព្រោះការនិយាយ ឬធ្វើអ្វីខុសបន្តិចបន្តួចអាចនាំឲ្យមានទោសប្រហារជីវិត។ ទោះបីជាពួកគេបានរួចផុតពីរបបខ្មែរក្រហមក៏ដោយ ក៏របួសផ្លូវចិត្តនៅតែដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេរហូតមកដល់បច្ចុប្បន្ន។ ការចងចាំពីការបាត់បង់ ការឈឺចាប់ និងការភ័យខ្លាចបានធ្វើឲ្យពួកគេមានការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ បទពិសោធន៍ដ៏ជូរចត់ទាំងនេះមិនមែនជារឿងដែលគួរត្រូវបានបំភ្លេចនោះទេ តែជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។ ការយល់ដឹងពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។ ការស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយឲ្យយើងកសាងសង្គមមួយកាន់តែប្រសើរឡើង។ បទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបម្រើជាមេរៀនប្រវត្តិសាស្ត្រមួយដែលមិនអាចកាត់ថ្លៃបាន។ ការយល់ដឹងពីអតីតកាលជួយឲ្យយើងចងចាំនូវអំពើអាក្រក់ដែលបានកើតឡើង ហើយការពារកុំឲ្យរឿងបែបនេះកើតឡើងជាថ្មីទៀត។ វាបានរំឭកយើងថា ការជឿតាមមនោគមវិជ្ជាជ្រុលនិយម និងការបាត់បង់មនុស្សធម៌អាចនាំមកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ការបានដឹងពីបទពិសោធន៍ពិតៗរបស់ជនរងគ្រោះជួយឲ្យយើងមានការយល់ចិត្ត និងអាណិតអាសូរចំពោះការឈឺចាប់ដែលពួកគេបានឆ្លងកាត់។ វាមិនមែនត្រឹមតែរឿងរ៉ាវប្រវត្តិសាស្ត្រនោះទេ តែវាជាការឈឺចាប់ពិតប្រាកដរបស់មនុស្សជាតិ។ ការយល់ចិត្តនេះជួយឲ្យយើងរៀនពីរបៀបគោរពគ្នាទៅវិញទៅមក ហើយចេះអត់អោនចំពោះភាពខុសគ្នាក្នុងសង្គម។ ការរៀនសូត្រពីកំហុសក្នុងអតីតកាលជួយឲ្យយើងរួមគ្នាកសាងសង្គមមួយដែលពោរពេញទៅដោយសន្តិភាព និងយុត្តិធម៌។ យើងអាចរៀនពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ការអប់រំ និងការការពារមិនឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងជាថ្មី។ ការយល់ដឹងនេះក៏ជួយឲ្យយើងបន្តផ្តល់កិត្តិយស និងផ្តល់ក្ដីសង្ឃឹមដល់អ្នករស់រានមានជីវិត ដែលជាផ្នែកមួយនៃការផ្សះផ្សាជាតិ។